សម្រាប់បបរមួយប្រភេទទៀត គឺ បបរលត ជាបបរពិសេសមួយដែលមាន សាច់មាន់ និងក្រចកជើងជ្រូក។ វាមានរសជាតិឆ្ញាញ់ ហើយគេហូបបបរលតនេះពេលនៅក្តៅៗពិសេសនៅពេល ព្រឹក និងពេលអាកាសធាតុចុះត្រជាក់។ សម្រាប់បបរគ្រឿងវិញ ក៏ពេញនិយមខ្លាំងមិនចាញ់បបរសាច់មាន់ប៉ុន្មានដែរ។ ភាគច្រើនគេនិយមធ្វើបបរគ្រឿងពេលមានពិធីបុណ្យផ្សេងៗដូចពិធីបុណ្យសព ឬពិធីអាពាហ៍ពិពាហ៍នៅពេលព្រឹកជាដើម។ គេអាចហូបវាដោយដាក់ ខ្ទឹមបំពង សៀង ម្រេច ទឹកត្រី ម្ទេសឆា ជី សណ្តែកបណ្តុះ ខ្ញី ជាដើមទៅតាមចំណង់ចំណូលចិត្ត។ ហើយម្យ៉ាងវិញទៀតគេអាចហូបវាជាមួយឆាខ្វៃ ដោយគេយកទៅជ្រលក់ក្នុងបបរ ឬកាត់ដាក់ក្នុងចានបបរតែម្តងក៏បាន។ ភាគច្រើនគេមិនសូវកាត់ឆាខ្វៃដាក់ចូលក្មុងចានបបរម្តងទាំងអស់ទេ ព្រោះវាអាចនឹងឆាប់រីកមិនសូវឆ្ញាញ់។